រឿងរ៉ាវជោគជ័យរបស់អតីតនិស្សិត គឺជារឿងដែលលើកទឹកចិត្ត និងបំផុសគំនិតដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សិស្ស និស្សិតបច្ចុប្បន្ន។ វាមិនមែនត្រឹមតែបង្ហាញពីលទ្ធផលចុងក្រោយនោះទេ តែថែមទាំងបង្ហាញពីដំណើរការដ៏លំបាក ការតស៊ូ និងការលះបង់ដើម្បីសម្រេចគោលដៅ។ ដោយនិយាយអំពីការតស៊ូជំនះឧបសគ្គ រៀបរាប់ពីបញ្ហាប្រឈមដែលអតីតនិស្សិតបានជួបប្រទះអំឡុងពេលសិក្សា ដូចជាបញ្ហាថវិកា ការបាក់ទឹកចិត្ត ឬការបរាជ័យក្នុងការប្រឡង។ ឧទាហរណ៍ និស្សិតម្នាក់ដែលធ្លាប់ជាអ្នករត់តុ ឬអ្នកបម្រើការងារក្រៅម៉ោង ដើម្បីបង់ថ្លៃសិក្សា អាចចែករំលែកពីរបៀបដែលគាត់បានរក្សាតុល្យភាពរវាងការងារ និងការសិក្សា។ រឿងរ៉ាវទាំងនេះបង្ហាញពីសារៈសំខាន់នៃភាពអត់ធ្មត់ និងការព្យាយាម។ ហើយលើកយកឧទាហរណ៍របស់អតីតនិស្សិតដែលបានប្រើប្រាស់ចំណេះដឹងពីការសិក្សាមកបង្កើតអាជីវកម្មផ្ទាល់ខ្លួន គម្រោងសង្គម ឬបច្ចេកវិទ្យាថ្មីៗ។ ឧទាហរណ៍ អតីតនិស្សិតជំនាញវិស្វកម្មម្នាក់ដែលបានបង្កើតកម្មវិធីទូរស័ព្ទដើម្បីដោះស្រាយបញ្ហាសំរាមក្នុងសហគមន៍។ រឿងបែបនេះជួយបំផុសគំនិតឲ្យនិស្សិតផ្សេងទៀតហ៊ានគិតឲ្យធំ និងបង្កើតអ្វីថ្មី។ មួយវិញទៀត និយាយពីអតីតនិស្សិតដែលបានក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល មិនថាជា CEO ក្រុមហ៊ុននយោបាយ ឬអ្នកដឹកនាំអង្គការសង្គមស៊ីវិលទេ។ ពួកគេអាចចែករំលែកពីរបៀបដែលពួកគេបានអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការលើកទឹកចិត្តក្រុមការងារជាដើម។ ចំណែកឯគំរូវីរៈជនក្នុងសហគមន៍មិនមែនជាតួអង្គក្នុងខ្សែភាពយន្តនោះទេ តែជាមនុស្សធម្មតាដែលបានលះបង់ដើម្បីផលប្រយោជន៍រួម។ ការរៀបរាប់ពីវីរៈជនទាំងនេះអាចជួយបង្កើតវប្បធម៌នៃការផ្តល់ឲ្យ និងការចែករំលែកនៅក្នុងសង្គម។ ដូចជា អ្នកធ្វើការសប្បុរសធម៌ដោយស្ម័គ្រចិត្ត ដោយលើកយកឧទាហរណ៍ពីអ្នកស្ម័គ្រចិត្តដែលបានចំណាយពេលផ្ទាល់ខ្លួន។ ដើម្បីបង្រៀនភាសាដល់កុមារនៅតាមជនបទ ឬអ្នកដែលបានដឹកនាំក្រុមដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារ។ ការរៀបរាប់ពីសកម្មភាពទាំងនេះបង្ហាញថាមនុស្សគ្រប់រូបអាចចូលរួមចំណែកបាន ទោះបីជាមានធនធានតិចតួចក៏ដោយ។ ម្យ៉ាងវិញទៀតរៀបរាប់អំពីរឿងរ៉ាវរបស់បុគ្គលដែលបានដោះស្រាយបញ្ហាសំខាន់ៗក្នុងសហគមន៍។ ឧទាហរណ៍ សិល្បករម្នាក់ដែលបានលះបង់ពេលវេលាដើម្បីបង្រៀនសិល្បៈល្ខោនខោល ឬការរាំរបាំបុរាណដល់ក្មេងៗដោយមិនគិតថ្លៃ។ ដើម្បីឲ្យរឿងរ៉ាវទាំងនេះមានឥទ្ធិពលខ្លាំង ត្រូវមានយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ និងចែកចាយ។ ការប្រើប្រាស់បណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប ទីកតុក និងអុីនស្រ្តាក្រាម ដើម្បីផលិតវីដេអូខ្លីៗ ឬអត្ថបទដែលបង្ហាញពីជីវប្រវត្តិ និងសកម្មភាពរបស់ពួកគេ។ ការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់អាចទាក់ទាញអ្នកទស្សនាបានច្រើន។ អាចធ្វើពិធីជួបជុំប្រចាំឆ្នាំដើម្បីផ្តល់ពានរង្វាន់ ឬលិខិតសរសើរដល់អតីតនិស្សិតឆ្នើម និងវីរៈជនក្នុងសហគមន៍។ ក្នុងពិធីនោះ អាចអញ្ជើញពួកគេមកថ្លែងសុន្ទរកថាដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់មាត់ដល់អ្នកចូលរួម។ នេះមិនត្រឹមតែជាការផ្តល់កិត្តិយសប៉ុណ្ណោះទេ តែថែមទាំងជាការចែករំលែករឿងរ៉ាវ និងបំផុសគំនិតផ្ទាល់ទៀតផង។ មានធ្វើការបោះពុម្ពផ្សាយដោយបោះពុម្ពសៀវភៅ ឬទស្សនាវដ្ដីប្រចាំត្រីមាសដែលប្រមូលផ្តុំរឿងរ៉ាវជោគជ័យទាំងនេះ។ យន្តការនេះអាចរក្សាទុកនូវរឿងរ៉ាវដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ និងផ្តល់ឱកាសឲ្យពួកគេសិក្សាពីគំរូដ៏ល្អទាំងនោះ។